ការស្នើសុំឯកសារផ្លូវការ ឬលិខិតអនុញ្ញាតនានា តម្រូវឲ្យមានការរៀបចំឯកសារឲ្យបានត្រឹមត្រូវ និងអនុវត្តតាមនីតិវិធីដែលបានកំណត់។ ការស្នើសុំ ប័ណ្ណសម្គាល់អត្តសញ្ញាណ ឬលិខិតបញ្ជាក់ពីស្នងការដ្ឋាននគរបាល គឺជាតម្រូវការចាំបាច់សម្រាប់គោលបំណងជាច្រើន ដូចជាការដាក់ពាក្យបំពេញការងារ ការស្នើសុំទិដ្ឋាការ សម្រាប់ទៅក្រៅប្រទេស ឬគោលបំណងផ្លូវការផ្សេងទៀត។ នីតិវិធីនេះទាមទារឲ្យមានការរៀបចំឯកសារត្រឹមត្រូវ និងអនុវត្តតាមជំហានដែលបានកំណត់។ ត្រូវរៀបចំឯកសារដែលត្រូវការឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងទៅដាក់ពាក្យ និងត្រូវប្រាកដថាអ្នកមានឯកសារចាំបាច់គ្រប់គ្រាន់។ ឯកសារទាំងនេះអាចជា លិខិតឆ្លងដែន ឬ អត្តសញ្ញាណប័ណ្ណជាតិ ដែលនៅមានសុពលភាព។ ឯកសារនេះជាភស្តុតាងបញ្ជាក់អត្តសញ្ញាណរបស់អ្នក។ ជាទូទៅ គេតែងតែមានសំណុំបែបបទជាក់លាក់ដែលអ្នកត្រូវបំពេញ។ អ្នកអាចទាញយកសំណុំបែបបទនេះពីគេហទំព័ររបស់ស្ថាប័នពាក់ព័ន្ធ ឬស្នើសុំនៅទីកន្លែងដាក់ពាក្យផ្ទាល់។ ត្រូវបំពេញព័ត៌មានទាំងអស់ឲ្យបានត្រឹមត្រូវ និងច្បាស់លាស់។ រូបថត: ជាធម្មតា គេតម្រូវឲ្យមានរូបថតទំហំ ៤x៦ (និយមថតផ្ទៃខាងក្រោយពណ៌ស) ទៅតាមលក្ខខណ្ឌកំណត់។ ត្រូវប្រាកដថារូបថតរបស់អ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមការកំណត់។ ពេលខ្លះក៏អាចត្រូវការច្បាប់ចម្លងនៃឯកសារផ្សេងៗទៀត ដូចជាសៀវភៅគ្រួសារ ឬសំបុត្រកំណើតជាដើម។ ចំពោះទីកន្លែងដាក់ពាក្យ អ្នកត្រូវទៅកាន់ស្នងការដ្ឋានប៉ូលីសមូលដ្ឋាន ឬ ការិយាល័យក្រសួងមហាផ្ទៃ ដែលអ្នករស់នៅ។ ត្រូវប្រាកដថាអ្នកទៅដល់ទីកន្លែងត្រឹមត្រូវតាមភូមិសាស្រ្តដែលបានកំណត់។ នៅពេលទៅដល់ អ្នកត្រូវដាក់សំណើរ ព្រមជាមួយនិងឯកសារភ្ជាប់របស់អ្នក។ ក្រោយមកមន្ត្រីទទួលបន្ទុកនឹងពិនិត្យមើលឯកសារទាំងអស់របស់អ្នក។ អ្នកត្រូវបង់ថ្លៃសេវា ឬថ្លៃដំណើរការទៅតាមការកំណត់របស់ស្ថាប័ននីមួយៗ។ នៅក្នុងដំណើរការត្រួតពិនិត្យប្រវត្តិរូបប៉ូលីស ឬមន្ត្រីពាក់ព័ន្ធនឹងធ្វើការត្រួតពិនិត្យប្រវត្តិរូបរបស់អ្នក។ ដំណើរការត្រួតពិនិត្យប្រវត្តិរូប: ប៉ូលិស ឬមន្ត្រីពាក់ព័ន្ធនឹងធ្វើការត្រួតពិនិត្យប្រវត្តិរូបរបស់អ្នក។ ការពិនិត្យបែបនេះគឺដើម្បីបញ្ជាក់ថាអ្នកពុំដែលមានប្រវត្តិឧក្រិដ្ឋកម្មមកពីមុន។ នៅពេលទៅដល់ អ្នកត្រូវដាក់សំណើដោយភ្ជាប់ឯកសារ ដែលអ្នកបានរៀបចំទុកឲ្យបានត្រឹមត្រូវ។ អ្នកត្រូវបង់ថ្លៃដំណើរការ ទៅតាមការកំណត់របស់ស្ថាប័ន រីឯថ្លៃសេវានេះអាចខុសគ្នាទៅតាមប្រភេទឯកសារ ឬលិខិតអនុញ្ញាតដែលអ្នកស្នើសុំ។ បន្ទាប់ពីទទួលបានសំណើរបស់អ្នក ប៉ូលីស ឬមន្ត្រីពាក់ព័ន្ធ នឹងធ្វើការត្រួតពិនិត្យប្រវត្តិរូបរបស់អ្នក។ នេះដើម្បីបញ្ជាក់ថាមិនមានករណីឧក្រិដ្ឋកម្ម ឬប្រវត្តិមិនល្អដែលរារាំងដល់ការចេញលិខិតនោះទេ។ នៅពេលដំណើរការត្រូវបានបញ្ចប់ អ្នកអាចទទួលលិខិតនៅដោយផ្ទាល់នៅទីកន្លែងដាក់ពាក្យបាន។ បន្ថែមពីនោះ អ្នកក៏អាចអនុវត្តតាមការណែនាំសម្រាប់ការដឹកជញ្ជូន ប្រសិនបើមានសេវាកម្មបញ្ជូនឯកសារដល់ទីកន្លែង។ វាជារឿងសំខាន់ដែលអ្នកត្រូវ រក្សាសំណុំឯកសារ ដែលបានស្នើសុំ ឬច្បាប់ថតចម្លងទុកឲ្យបានល្អ។ ឯកសារទាំងនេះអាចត្រូវការសម្រាប់ការប្រើប្រាស់នាពេលអនាគត ឬសម្រាប់ការបន្តសុពលភាពនៅពេលក្រោយ។ មួយវិញទៀតអ្នកត្រូវប្រាកដថាអ្នកបានយល់ច្បាស់ពីសុពលភាពនៃលិខិតដែលទទួលបាន។ ការអនុវត្តតាមនីតិវិធីទាំងនេះ នឹងជួយឲ្យដំណើរការស្នើសុំប័ណ្ណសម្គាល់អត្តសញ្ញាណ ឬលិខិតបញ្ជាក់ពីស្នងការដ្ឋាននគរបាលរបស់អ្នកប្រព្រឹត្តទៅដោយរលូន និងឆាប់រហ័ស។